ផ្លែលាំងសាត ដែលជនជាតិខ្មែរខ្លះហៅថា លុងកុង គឺជាផ្លែឈើមួយប្រភេទដែលទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុងចំណោមប្រជាជនកម្ពុជា ការពេញនិយមនេះមិនមែនបណ្ដាលមកពីកត្តាតែមួយមុខនោះទេ ប៉ុន្តែវាគឺជាការរួមបញ្ចូលគ្នានៃគុណសម្បត្តិជាច្រើន រាប់ចាប់ពីរសជាតិ រហូតដល់តម្លៃ ។ មូលហេតុចម្បងដែលធ្វើឲ្យផ្លែលាំងសាតមានប្រជាប្រិយភាពខ្លាំងគឺដោយសារ រសជាតិ និងក្លិនដ៏ទាក់ទាញ របស់វា។ ផ្លែនេះមានរសជាតិផ្អែមល្មមលាយឡំជាមួយជូរតិចៗ ដែលជារសជាតិដ៏ល្អឥតខ្ចោះសម្រាប់អ្នកបរិភោគ។ រសជាតិនេះមិនត្រឹមតែមានរសជាតិផ្អែមល្មមលាយឡំជាមួយជូរតិចៗប៉ុណ្ណោះទេ ប៉ុន្តែវាក៏មិនធ្វើឲ្យឆ្អែត ឬទ្រលាន់ពេកដែរ។ ក្រៅពីនេះ សាច់របស់វាក៏មានលក្ខណៈទន់ ងាយស្រួលញ៉ាំ និងសម្បូរទៅដោយជាតិទឹក ផងដែរ។ ចំណែក ក្លិនក្រអូបរបស់វាក៏ជាចំណុចមួយដែលបន្ថែមភាពទាក់ទាញផងដែរ។ ប្រជាជនកម្ពុជាតែងតែទិញផ្លែនេះទុកបរិភោគលេងកម្សាន្តនៅពេលជួបជុំក្រុមគ្រួសារ មិត្តភក្តិ ឬក៏ជាអាហារសម្រន់ពេលធ្វើដំណើរ។ ចំណុចសំខាន់មួយទៀតគឺ តម្លៃសមរម្យ និងអត្ថប្រយោជន៍សុខភាព។ បើប្រៀបធៀបជាមួយផ្លែឈើមួយចំនួន ផ្លែលាំងសាតមានតម្លៃធូរថ្លៃ ហើយអាចរកបានគ្រប់ទីកន្លែងក្នុងរដូវកាលរបស់វា។ ម្យ៉ាងវិញទៀត ទោះបីជាមនុស្សភាគច្រើនបរិភោគវាដើម្បីរសជាតិក៏ដោយ ក៏ពួកគេក៏បានដឹងថាផ្លែនេះសម្បូរទៅដោយវីតាមីន ស៊ី និងសារធាតុចិញ្ចឹមផ្សេងៗទៀតដែលមានប្រយោជន៍ដល់រាងកាយផងដែរ។ វាត្រូវបានចាត់ទុកថាជាផ្លែឈើដ៏ល្អសម្រាប់សុខភាព ដែលអាចជួយបង្កើនថាមពល និងធ្វើឲ្យរាងកាយស្រស់ស្រាយ។ កត្តាទាំងអស់នេះហើយដែលធ្វើឲ្យផ្លែលាំងសាតក្លាយជាផ្លែឈើដ៏សំខាន់ និងជាទីពេញចិត្តរបស់ប្រជាពលរដ្ឋខ្មែរ។ ផ្លែលាំងសាត ត្រូវបានគេស្គាល់ថាជាផ្លែឈើតាមរដូវកាលមួយនៅប្រទេសកម្ពុជា ដែលវាមិនមានផ្លែពេញមួយឆ្នាំនោះទេ។ រដូវកាលផ្លែលាំងសាតជាធម្មតាគឺចាប់ផ្ដើមនៅចុងរដូវវស្សា។ ដោយសារផ្លែឈើនេះត្រូវការទឹកភ្លៀងច្រើនដើម្បីលូតលាស់និងបង្កើតផល ដូច្នេះហើយផ្លែរបស់វាចាប់ផ្ដើមទុំនិងអាចប្រមូលផលបានគឺនៅអំឡុង ចុងខែសីហា ឬដើមខែកញ្ញា។ នៅអំឡុងពេលនេះ គេនឹងឃើញផ្លែលាំងសាតមានវត្តមានយ៉ាងសម្បូរបែបនៅតាមទីផ្សារធំៗ និងនៅតាមបណ្ដាលហាងលក់ផ្លែឈើតូចៗ។ រដូវកាលនេះបន្តរហូតដល់ ខែតុលា និងអាចដល់ដើមខែវិច្ឆិកា។ ក្នុងអំឡុងពេលនេះ ផ្លែលាំងសាតត្រូវបានចាត់ទុកថាជា ផ្លែឈើប្រចាំរដូវ ដែលតម្លៃរបស់វាមានលក្ខណៈធូរថ្លៃបំផុត ពីព្រោះមានទិន្នផលខ្ពស់។ ផ្លែលាំងសាតដែលប្រមូលផលបានក្នុងរដូវកាលនេះមានលក្ខណៈល្អឥតខ្ចោះទាំងគុណភាព និងរសជាតិ ហើយប្រជាជនកម្ពុជានិយមទិញយកទៅបរិភោគជាលក្ខណៈគ្រួសារ។ បន្ទាប់ពីខែវិច្ឆិកាទៅ ទិន្នផលរបស់ផ្លែលាំងសាតនឹងចាប់ផ្ដើមថយចុះ ហើយវាអាចបន្តមានតិចតួចរហូតដល់ចុងឆ្នាំ។ ប៉ុន្តែ បរិមាណនិងរសជាតិមិនសូវល្អដូចនៅក្នុងរដូវកាលនោះទេ។ ប្រសិនបើយើងឃើញមានលក់នៅរដូវកាលផ្សេងទៀត នោះផ្លែទាំងនោះភាគច្រើនគឺត្រូវបាននាំចូលពីប្រទេសជិតខាង ឬជាផ្លែដែលដាំដុះនៅតំបន់ផ្សេងៗដែលមានអាកាសធាតុសមស្របខុសពីកម្ពុជា។ ទន្ទឹមនឹងនេះប្រទេសកម្ពុជាមានសក្ដានុពលខ្ពស់ក្នុងការដាំដុះផ្លែលាំងសាត ដោយសារតែលក្ខខណ្ឌភូមិសាស្ត្រ និងអាកាសធាតុដ៏អំណោយផល។ តំបន់ដីទំនាបដែលមានដីមានជីជាតិល្អនៅតាមបណ្ដាខេត្តមួយចំនួនដូចជា បាត់ដំបង កំពង់ចាម កំពត និងពោធិ៍សាត់ គឺជាតំបន់ដ៏ល្អសម្រាប់ដំណាំប្រភេទនេះ។ ដើមឈើហូបផ្លែមួយប្រភេទនេះ អាចលូតលាស់បានល្អក្នុងបរិយាកាសក្ដៅ ហើយត្រូវការទឹកភ្លៀងច្រើន ជាពិសេសក្នុងរដូវវស្សា ដើម្បីបង្កើតផលបានល្អ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករខ្មែរបានចាប់ផ្ដើមបង្វែរមកដាំដំណាំនេះកាន់តែច្រើនឡើងៗ ដោយសារតែតម្រូវការទីផ្សារក្នុងស្រុកមានការកើនឡើង និងតម្លៃល្អ។ ផ្លែលាំងសាតដែលគេឃើញលក់នៅលើទីផ្សារក្នុងរដូវកាលរបស់វា ភាគច្រើនគឺបានមកពីចម្ការក្នុងស្រុកផ្ទាល់។ ទោះបីជាផលិតកម្មក្នុងស្រុកមានការកើនឡើងក៏ដោយ ក៏ការនាំចូលផ្លែលាំងសាតនៅតែបន្តមាន ហើយដើរតួនាទីយ៉ាងសំខាន់។ មូលហេតុចម្បងនៃការនាំចូលផ្លែលាំងសាតនេះគឺ ដើម្បីបំពេញតម្រូវការទីផ្សារពេញមួយឆ្នាំ។ ផ្លែលាំងសាតក្នុងស្រុកមានតែតាមរដូវកាលប៉ុណ្ណោះ ដូច្នេះក្នុងអំឡុងពេលដែលមិនមែនជារដូវកាលរបស់វា ទីផ្សារគឺត្រូវពឹងផ្អែកលើការនាំចូលពីប្រទេសជិតដែរ។ សរុបមកការរួមបញ្ចូលគ្នារវាងផលិតកម្មក្នុងស្រុក និងការនាំចូលបានធ្វើឲ្យទីផ្សារផ្លែលាំងសាតនៅកម្ពុជាមានភាពរស់រវើក និងអាចផ្គត់ផ្គង់តម្រូវការបានយ៉ាងល្អ។